របរនេសាទ និងការធ្វើទូកនេសាទ ពិតជាមានសារៈសំខាន់ និងមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅរវាងវប្បធម៌ខ្មែរ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ការនេសាទ មានជាយូរលង់ណាស់មកហើយ ព្រោះប្រទេសកម្ពុជាសម្បូរទៅដោយធនធានជលផលធម្មជាតិដ៏សម្បូរបែប ដូចជាទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប និងបណ្ដាញទន្លេ ព្រែក បឹងបួជាច្រើន ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ការនេសាទ។ ហើយការនេសាទ គឺជាមុខរបរដ៏សំខាន់បំផុតមួយសម្រាប់ប្រជាជនខ្មែរ ដែលមានតួនាទីជាច្រើនយ៉ាង មិនត្រឹមសម្រាប់តែអាហារប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់រសេដ្ឋកិច្ច និងជាផ្នែកមួយនៃទំនៀមទម្លាប់ប្រពៃណីផងដែរ។ ជលផលដែលទទួលបានមកពីការនេសាទគេអាចយកមកធ្វើជាម្ហូប ឬជាត្រីស្រស់ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក និងទឹកត្រី ដើម្បីយកទៅលក់ក្នុងទីផ្សារបានផងដែរ។ ម្យ៉ាងវិញទៀត ជលផលទាំងអស់នេះសំខាន់ណាស់ ដែលបានក្លាយជាអត្តសញ្ញាណនៃម្ហូបខ្មែរ និងជាគ្រឿងផ្សំចាំបាច់ក្នុងផ្ទះបាយខ្មែរស្ទើរគ្រប់គ្រួសារ។ ហើយផលដែលបានមកពីការនេសាទទាំងនេះមិនត្រឹមតែបំពេញតម្រូវការជីវជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីរសជាតិ និងទម្លាប់ទទួលទានរបស់ខ្មែរផងដែរ។ របរនេសាទបានផ្ដល់ការងារ និងប្រាក់ចំណូលដល់ប្រជាជនរាប់លាននាក់ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាប ដែលជីវភាពរបស់ពួកគេពឹងផ្អែកស្ទើរទាំងស្រុងលើផលនេសាទ។ ផលនេសាទត្រូវបានលក់ដូរនៅតាមទីផ្សារនានា ទូទាំងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងមួយចំនួនធំក៏ត្រូវបាននាំចេញទៅក្រៅប្រទេសផងដែរ។ នេះជាប្រភពចំណូលប្តូរប្រាក់បរទេសដ៏សំខាន់ នេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផង។ មួយវិញទៀតឧស្សាហកម្មកែច្នៃត្រី រួមមានការធ្វើប្រហុក ផ្អក ទឹកត្រី ត្រីងៀត និងត្រីឆ្អើរ ក៏បានបង្កើតការងារបន្ថែម និងបង្កើនតម្លៃបន្ថែមដល់ផលិតផលជលផល ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ស្របជាមួយគ្នានេះ ការធ្វើទូកនេសាទ កាន់តែមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់របរនេះ។ ដោយសារទូក គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់បំផុតសម្រាប់ប្រជាជនដែលរស់នៅតំបន់ដងទន្លេ ឬតាមមាត់បឹង ដែលជាតំបន់ពិបាកធ្វើដំណើរតាមផ្លូវគោក ជាពិសេសក្នុងរដូវវស្សាដែលមានទឹកជំនន់។ ភាគច្រើនពួកគេប្រើប្រាស់ទូកដើម្បីធ្វើដំណើរទៅមកពីភូមិមួយទៅភូមិមួយ ទៅសាលារៀន ទៅមន្ទីរពេទ្យ ទៅវត្តអារាម ក៏ដូចជាដឹកជញ្ជូនទំនិញ និងជាពិសេសដឹកជញ្ជូនផលនេសាទទៅកាន់ទីផ្សារ ឬកន្លែងកែច្នៃ។ ដូច្នេះហើយទូកបានក្លាយជាយានជំនិះដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលមិនត្រឹមតែសម្រាប់នេសាទប៉ុណ្ណោះទេ ថែមទាំងសម្រាប់បំពេញតម្រូវការផ្សេងៗទៀតផង។ លើសពីនេះទៅទៀត ទូកនេសាទត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបម្រើដល់សកម្មភាពនេសាទជាច្រើនប្រភេទខុសៗគ្នា ទៅតាមតម្រូវការជាក់លាក់នៃការនេសាទ ដូចជាទូកសម្រាប់ដាក់មង ទូកសម្រាប់បង់សំណាញ់ ទូកសម្រាប់នេសាទនៅតាមបឹងតូចៗ ឬទូកសម្រាប់នេសាទសមុទ្រ។ ហើយការរចនា និងសម្ភារៈដែលប្រើក្នុងការធ្វើទូក គឺត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវភាពរឹងមាំ ធន់នឹងទឹក និងអាចទ្រទម្ងន់ផលនេសាទបានច្រើន។ អ្វីដែលពិសេសនោះគឺការធ្វើទូកក៏ជាផ្នែកមួយនៃសិល្បៈ និងសិប្បកម្មខ្មែរ ដែលបានបន្សល់ទុកពីដូនតាផងដែរ។ នៅក្នុងការធ្វើទូក ចំណេះដឹងក្នុងការជ្រើសរើសប្រភេទឈើត្រឹមត្រូវ ការឆ្លាក់លម្អ និងការផ្គុំទូក គឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ។ ពិធីបុណ្យប្រណាំងទូក ក៏ជាភស្តុតាងដ៏រស់រវើកមួយបញ្ជាក់ពីសារៈសំខាន់នៃទូកក្នុងវប្បធម៌ខ្មែរផងដែរ ដែលជាការបង្ហាញពីសាមគ្គីភាព ភាពរីករាយ កម្លាំងកាយ កម្លាំងចិត្ត និងការដឹងគុណចំពោះធនធានទឹកធម្មជាតិ ពិសេសគឺទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា។ សរុបមក របរនេសាទ និងការធ្វើទូកនេសាទ គឺមិនត្រឹមតែជាសកម្មភាពសេដ្ឋកិច្ចដែលទ្រទ្រង់ជីវភាពរាប់លានគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណ ទំនៀមទម្លាប់ ជំនឿ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។